ការស្វែងរកការងារ និងដំណើរការជ្រើសរើសបុគ្គលិកនៅកម្ពុជាបានឆ្លងកាត់ការផ្លាស់ប្ដូរយ៉ាងលឿនស្របតាមកំណើនសេដ្ឋកិច្ច ការរីកចម្រើនបច្ចេកវិទ្យា និងការបើកចំហរទៅកាន់ពិភពលោក។ ការវិវត្តន៍នេះអាចត្រូវបានគេមើលឃើញយ៉ាងច្បាស់នៅក្នុងរបៀបដែលបេក្ខជនសរសេរប្រវត្តិរូបសង្ខេប និងរបៀបដែលក្រុមហ៊ុនធ្វើការសម្ភាសន៍ការងារ។ ការសរសេរប្រវត្តិរូបសង្ខេប នៅកម្ពុជាបានផ្លាស់ប្ដូរពីទម្រង់សាមញ្ញ និងមិនសូវមានលក្ខណៈវិជ្ជាជីវៈ មកជាទម្រង់ទំនើប និងមានស្តង់ដារអន្តរជាតិ។ ក្នុងអំឡុងពេលមុនឆ្នាំ ២០០០ ដល់ ២០០៥ ទីផ្សារការងារនៅកម្ពុជាមិនទាន់មានភាពរីកចម្រើនខ្លាំងដូចសព្វថ្ងៃនេះទេ។ ឯដំណើរការនៃការសរសេរប្រវត្តិរូបសង្ខេប ក៏មានលក្ខណៈសាមញ្ញបំផុតផងដែរ។ ការសរសេរប្រវត្តិរូបសង្ខេប កាលពីមុនភាគច្រើនមានទម្រង់សាមញ្ញៗ មិនសូវមានការរចនា ឬការរៀបចំជាប្រព័ន្ធឡើយ។ បេក្ខជនជាច្រើននិយមសរសេរដោយដៃ ឬវាយបញ្ចូលដោយប្រើម៉ាស៊ីនអង្គុលីលេខ។ ជាលទ្ធផល ការសរសេរប្រវត្តិរូបសង្ខេប ទាំងនោះអាចមានកំហុសអក្ខរាវិរុទ្ធ ឬក្បាច់ពុម្ពអក្សរមិនសូវស្អាត ដែលធ្វើឲ្យពិបាកអាន។ ហើយនៅសម័យនោះ ការប្រើប្រាស់កុំព្យូទ័រមិនទាន់រីករាលដាលទូលំទូលាយនោះទេ។ ហើយបេក្ខជនតែងតែដាក់បញ្ចូលព័ត៌មានផ្ទាល់ខ្លួនលម្អិតពេក ដែលមិនពាក់ព័ន្ធនឹងការងារ។ ឧទាហរណ៍ ពួកគេអាចរៀបរាប់ពីស្ថានភាពគ្រួសារ លេខអត្តសញ្ញាណប័ណ្ណ រូបថតដែលមិនមានលក្ខណៈវិជ្ជាជីវៈ ឬព័ត៌មានលម្អិតអំពីឪពុកម្តាយជាដើម។ ព័ត៌មានទាំងនេះត្រូវបានគេចាត់ទុកថាលើសលប់ និងមិនចាំបាច់សម្រាប់អ្នកជ្រើសរើសបុគ្គលិកសម័យថ្មី។ ការសរសេរប្រវត្តិរូបសង្ខេប ផ្តោតសំខាន់លើការរាយនាមបទពិសោធន៍ការងារ និងការអប់រំជាលំដាប់លំដោយ។ បេក្ខជនគ្រាន់តែរាយបញ្ជីឈ្មោះស្ថាប័នដែលពួកគេធ្លាប់ធ្វើការ និងមុខតំណែងប៉ុណ្ណោះ ដោយមិនសូវមានការគូសបញ្ជាក់ពីសមិទ្ធផល ឬជំនាញសំខាន់ៗដែលពួកគេទទួលបានពីបទពិសោធន៍ទាំងនោះឡើយ។ ហើយភាពទាក់ទាញផ្នែករចនា ការប្រើប្រាស់ពុម្ពអក្សរត្រឹមត្រូវ និងភាពងាយស្រួលក្នុងការអាន មិនសូវត្រូវបានយកចិត្តទុកដាក់ឡើយ។ ភាគច្រើន ការសរសេរប្រវត្តិរូបសង្ខេប ត្រូវបានសរសេរជាភាសាខ្មែរតែមួយមុខគត់ ហើយមិនសូវមានការប្រើប្រាស់ភាសាអង់គ្លេសទេ។ នេះជាឧបសគ្គដ៏ធំមួយសម្រាប់ក្រុមហ៊ុនបរទេស ឬក្រុមហ៊ុនដែលមានបុគ្គលិកបរទេសដែលមិនចេះភាសាខ្មែរ ក្នុងការពិនិត្យប្រវត្តិរូបសង្ខេប របស់បេក្ខជនខ្មែរ។ ចាប់ពីឆ្នាំ ២០០៥ មក ទីផ្សារការងារកម្ពុជាបានចាប់ផ្តើមរីកចម្រើនយ៉ាងឆាប់រហ័ស ដោយសារការវិនិយោគបរទេសកើនឡើង និងការរីកដុះដាលនៃក្រុមហ៊ុនឯកជន។ ជាលទ្ធផល ការសរសេរប្រវត្តិរូបសង្ខេប ក៏មានការផ្លាស់ប្ដូរជាវិជ្ជមាន និងប្រកបដោយវិជ្ជាជីវៈផងដែរ។ ការសរសេរប្រវត្តិរូបសង្ខេប បច្ចុប្បន្នមានលក្ខណៈស្តង់ដារ និងវិជ្ជាជីវៈខ្ពស់ ដោយមានការរចនាទាក់ទាញ ការប្រើប្រាស់ពុម្ពអក្សរត្រឹមត្រូវ និងភាពងាយស្រួលក្នុងការអាន។ បេក្ខជនភាគច្រើនលែងប្រើការសរសេរដៃ ឬម៉ាស៊ីនអង្គុលីលេខទៀតហើយ តែបានប្ដូរមកប្រើប្រាស់កម្មវិធីកុំព្យូទ័រ ដើម្បីរៀបចំ ប្រវត្តិរូបសង្ខេប របស់ពួកគេឲ្យមានភាពទាក់ទាញ និងទាន់សម័យ។ ហើយបេក្ខជនបច្ចុប្បន្នយល់ដឹងកាន់តែច្បាស់ពីសារៈសំខាន់នៃការគូសបញ្ជាក់ពីជំនាញដែលពាក់ព័ន្ធនឹងតម្រូវការការងារ។ ពួកគេមិនត្រឹមតែរាយនាមបទពិសោធន៍ទេ តែថែមទាំងបង្ហាញពីសមិទ្ធផលការងារជាក់ស្តែងផងដែរ។ លើសពីនេះ ពួកគេក៏ចេះប្រើប្រាស់ពាក្យគន្លឹះ ដែលត្រូវបានស្វែងរកដោយប្រព័ន្ធជ្រើសរើសបុគ្គលិកដោយស្វ័យប្រវត្តិ ដើម្បីធានាថា ប្រវត្តិរូបសង្ខេប របស់ពួកគេត្រូវបានត្រួតពិនិត្យ និងឆ្លងផុតការត្រួតពិនិត្យផងដែរ។ ដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សារការងារដែលកំពុងរីកចម្រើន និងការកើនឡើងនៃក្រុមហ៊ុនអន្តរជាតិ ការសរសេរប្រវត្តិរូបសង្ខេប ត្រូវបានសរសេរជាភាសាខ្មែរ និងភាសាអង់គ្លេស។ នេះជួយបង្កើនឱកាសការងាររបស់បេក្ខជន ដោយសារអ្នកជ្រើសរើសបុគ្គលិកជាតិ និងអន្តរជាតិអាចពិនិត្យមើលប្រវត្តិរូបសង្ខេប បានដោយងាយស្រួល។ ហើយបេក្ខជនជាច្រើនលែងពឹងផ្អែកតែលើការដាក់ពាក្យដោយផ្ទាល់ ឬតាមអ៊ីមែលទៀតហើយ។ ពួកគេបានចាប់ផ្តើមបង្កើត ប្រវត្តិរូបសង្ខេប ផ្ទាល់ខ្លួននៅលើវេទិកាអនឡាញ ឬគេហទំព័រស្វែងរកការងារផ្សេងៗទៀតជាដើម។ វេទិកាទាំងនេះអនុញ្ញាតឲ្យអ្នកជ្រើសរើសបុគ្គលិកអាចស្វែងរក និងទាក់ទងបេក្ខជនបានយ៉ាងងាយស្រួល និងឆាប់រហ័ស។ បន្ថែមពីនេះ បេក្ខជនក៏កាន់តែយល់ដឹងពីសារៈសំខាន់នៃលិខិតអមផងដែរ។ ពួកគេប្រើប្រាស់ លិខិតអម ដើម្បីបង្ហាញពីចំណាប់អារម្មណ៍ពិតប្រាកដចំពោះមុខតំណែងដែលបានដាក់ពាក្យ និងដើម្បីពន្យល់ពីរបៀបដែលបទពិសោធន៍ ជំនាញ និងបំណងប្រាថ្នារបស់ពួកគេអាចភ្ជាប់ទំនាក់ទំនងទៅនឹងតម្រូវការជាក់លាក់របស់ក្រុមហ៊ុន។ ការផ្លាស់ប្ដូរទាំងនេះបានឆ្លុះបញ្ចាំងពីភាពចាស់ទុំនៃទីផ្សារការងារកម្ពុជា និងការប្រកួតប្រជែងកាន់តែខ្លាំង ដែលតម្រូវឲ្យបេក្ខជនមានការត្រៀមខ្លួនកាន់តែល្អប្រសើរ។ រីឯដំណើរការសម្ភាសន៍ការងារនៅកម្ពុជាបានផ្លាស់ប្ដូរពីរបៀបសាមញ្ញៗ និងមិនសូវមានរចនាសម្ព័ន្ធ មកជាដំណើរការដែលមានភាពស្មុគស្មាញ និងវិធីសាស្រ្តចម្រុះជាច្រើន ដើម្បីស្វែងរកបេក្ខជនដែលមានសមត្ថភាពពិតប្រាកដ។ ក្នុងអំឡុងពេលមុនឆ្នាំ ២០០០ ដល់ ២០០៥ ដំណើរការសម្ភាសន៍ការងារនៅកម្ពុជានៅមានលក្ខណៈសាមញ្ញ និងមិនទាន់មានលក្ខណៈវិជ្ជាជីវៈខ្ពស់នៅឡើយ។ ស្ថានភាពនេះឆ្លុះបញ្ចាំងពីភាពមិនទាន់រីកចម្រើនពេញលេញនៃទីផ្សារការងារក្នុងសម័យនោះ។ ប្រហែលមុនឆ្នាំ ២០០០-២០០៥ ការសម្ភាសន៍ការងារនៅកម្ពុជាមានលក្ខណៈសាមញ្ញបំផុត។ ការសម្ភាសន៍ភាគច្រើនជាការសន្ទនាផ្ទាល់មុខលក្ខណៈសាមញ្ញៗ រវាងបេក្ខជន និងអ្នកសម្ភាសន៍។ ជាធម្មតា អ្នកសម្ភាសន៍គឺជាម្ចាស់ក្រុមហ៊ុន ឬអ្នកគ្រប់គ្រងផ្ទាល់តែម្ដង ដោយសារក្រុមហ៊ុននៅមិនទាន់មាននាយកដ្ឋានធនធានមនុស្សដែលមានជំនាញច្បាស់លាស់។ ជំនួសឲ្យការផ្តោតទៅលើសមត្ថភាពការងារជាក់លាក់ ឬជំនាញដែលទាមទារសម្រាប់មុខតំណែង ការសម្ភាសន៍មានលក្ខណៈជាការនិយាយទូទៅ ឬសាកសួរសុខទុក្ខច្រើនជាង។ សំណួរអាចទាក់ទងនឹងជីវិតផ្ទាល់ខ្លួន គ្រួសារ ឬព័ត៌មានទូទៅផ្សេងៗ។ ពេលខ្លះ គេអាចសម្ភាសន៍បេក្ខជននៅកន្លែងធ្វើការតែម្ដង ដូចជានៅតុការិយាល័យ ឬកន្លែងទទួលភ្ញៀវ ដោយគ្មានបន្ទប់សម្ភាសន៍ដាច់ដោយឡែក ឬបរិយាកាសផ្លូវការនោះទេ។ នេះបានធ្វើឲ្យដំណើរការទាំងមូលហាក់ដូចជាមិនសូវមានភាពថ្លៃថ្នូរ ឬវិជ្ជាជីវៈដូចសម័យបច្ចុប្បន្នឡើយ។ សំណួរភាគច្រើនគឺផ្តោតលើព័ត៌មានផ្ទាល់ខ្លួនមូលដ្ឋាន ការអប់រំ និងបទពិសោធន៍ទូទៅរបស់បេក្ខជន។ ឧទាហរណ៍ អ្នកសម្ភាសន៍អាចសួរថា "តើអ្នកមកពីណា?" "តើអ្នករៀនចប់អ្វីខ្លះ?" ឬ "តើអ្នកធ្លាប់ធ្វើការនៅទីណាខ្លះ ហើយតំណែងអ្វី?"។ ពួកគេមិនសូវមានការផ្ដោតទៅលើសមត្ថភាពជាក់លាក់ របៀបដោះស្រាយបញ្ហាជាក់ស្ដែង ឬជំនាញដូចជាការដោះស្រាយជម្លោះ ការធ្វើការងារជាក្រុម ឬភាពជាអ្នកដឹកនាំនោះទេ។ ការសម្ភាសន៍គ្រាន់តែជាការផ្ទៀងផ្ទាត់ព័ត៌មាននៅក្នុងប្រវត្តិរូបសង្ខេប ដែលបេក្ខជនបានដាក់មកប៉ុណ្ណោះ ដោយមិនបានព្យាយាមវាយតម្លៃពីសក្តានុពល ឬលទ្ធភាពរបស់បេក្ខជនក្នុងការអនុវត្តការងារជាក់ស្តែងឡើយ។ ហើយដំណើរការសម្ភាសន៍បែបនេះមិនសូវមានស្តង់ដារច្បាស់លាស់ឡើយ។ នេះមានន័យថា មិនមានប្រព័ន្ធវាយតម្លៃពិន្ទុ ឬលក្ខណៈវិនិច្ឆ័យជាក់លាក់ណាមួយត្រូវបានបង្កើតឡើងដើម្បីវាយតម្លៃសមត្ថភាពរបស់បេក្ខជនដោយយុត្តិធម៌នោះទេ។ ការសម្រេចចិត្តជ្រើសរើសបុគ្គលិកភាគច្រើនផ្អែកលើចំណាប់អារម្មណ៍ផ្ទាល់ខ្លួនរបស់អ្នកសម្ភាសន៍ ការពេញចិត្ត ឬទំនាក់ទំនងផ្ទាល់ខ្លួន ដូចជាការធ្លាប់ស្គាល់គ្នាពីមុន ឬការណែនាំជាដើម។ ហើយការវាយតម្លៃបែបនេះមិនផ្អែកលើសមត្ថភាពជាក់លាក់ដែលតម្រូវដោយតួនាទី ឬភារកិច្ចនោះទេ។ វិធីសាស្ត្របែបនេះអាចបណ្ដាលឲ្យមានភាពលំអៀងយ៉ាងខ្លាំងក្នុងការជ្រើសរើស ដោយអ្នកដែលមានសមត្ថភាពពិតប្រាកដអាចនឹងបាត់បង់ឱកាស ខណៈអ្នកដែលមានទំនាក់ទំនងល្អអាចទទួលបានការងារ។ ឯការសម្ភាសន៍វិញ មានរយៈពេលខ្លីណាស់ ជាធម្មតាអាចត្រឹមតែ ១៥ ទៅ ២០ នាទីប៉ុណ្ណោះ។ នេះបង្ហាញថាអ្នកសម្ភាសន៍មិនមានពេលគ្រប់គ្រាន់ដើម្បីស្វែងយល់ស៊ីជម្រៅពីសមត្ថភាព ឬបុគ្គលិកលក្ខណៈរបស់បេក្ខជនឡើយ។ លើសពីនេះ ដំណើរការជ្រើសរើសបុគ្គលិកអាចមានត្រឹមតែមួយដំណាក់កាលប៉ុណ្ណោះ។ បេក្ខជនត្រូវបានសម្ភាសន៍ម្តង ហើយការសម្រេចចិត្តជ្រើសរើសនឹងត្រូវធ្វើឡើងភ្លាមៗ ឬក្នុងរយៈពេលខ្លី។ ក្រុមហ៊ុនភាគច្រើននៅពេលនោះមិនមានធនធាន ឬពេលវេលាច្រើនដើម្បីធ្វើការសម្ភាសន៍ជាច្រើនដំណាក់កាល ឬអនុវត្តការវាយតម្លៃដ៏ស្មុគស្មាញដូចបច្ចុប្បន្ននោះទេ។ នេះធ្វើឲ្យដំណើរការជ្រើសរើសមិនសូវមានប្រសិទ្ធភាពក្នុងការស្វែងរកបុគ្គលិកដែលស័ក្តិសមបំផុត។ ចាប់ពីឆ្នាំ ២០០៥ មក ជាមួយនឹងកំណើនសេដ្ឋកិច្ច ការវិនិយោគបរទេស និងការរីកចម្រើននៃបច្ចេកវិទ្យា ដំណើរការសម្ភាសន៍ការងារនៅកម្ពុជាក៏បានវិវត្តន៍ទៅរកភាពស្មុគស្មាញ និងវិជ្ជាជីវៈខ្ពស់ជាងមុន។ ដំណើរការសម្ភាសន៍បច្ចុប្បន្នមានច្រើនដំណាក់កាល ដែលមានលក្ខណៈស្មុគស្មាញ និងស៊ីជម្រៅជាងមុន ដើម្បីវាយតម្លៃបេក្ខជនឲ្យបានគ្រប់ជ្រុងជ្រោយ។ ជាធម្មតាវារួមមាន ការសម្ភាសន៍តាមទូរស័ព្ទឬវីដេអូ ការសម្ភាសន៍ផ្ទាល់ជាមួយអ្នកគ្រប់គ្រងតាមផ្នែក ការសម្ភាសន៍ជាមួយនាយកដ្ឋានធនធានមនុស្ស និងការធ្វើតេស្តជំនាញ ឬតេស្តចិត្តសាស្ត្រជាដើម។ ការសម្ភាសន៍តាមទូរស័ព្ទ ឬវីដេអូ ដែលត្រូវបានគេស្គាល់ថាជារបៀបសម្ភាសន៍បែបទំនើបដែលបានក្លាយជាស្តង់ដារមួយនៅកម្ពុជាក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ។ ហើយការសម្ភាសន៍តាមទូរស័ព្ទ ឬវីដេអូនេះជាដំណាក់កាលដំបូងបំផុតនៃដំណើរការជ្រើសរើសបុគ្គលិក។ វាជាទូទៅត្រូវបានធ្វើឡើងដោយនាយកដ្ឋានធនធានមនុស្សរបស់ក្រុមហ៊ុន។ គោលបំណងសំខាន់នៃការសម្ភាសន៍នេះគឺដើម្បីត្រួតពិនិត្យព័ត៌មានបឋមរបស់បេក្ខជន។ ហើយអ្នកសម្ភាសន៍នឹងសួរសំណួរដើម្បីផ្ទៀងផ្ទាត់ និងស្វែងយល់បន្ថែមអំពី បទពិសោធន៍ បំណងប្រាថ្នាចំពោះប្រាក់ខែ ជំនាញទំនាក់ទំនង និងលទ្ធភាពចូលបម្រើការងារ។ ការសម្ភាសន៍តាមទូរស័ព្ទឬវីដេអូនេះ ជួយក្រុមហ៊ុនច្រោះបេក្ខជនដែលមិនស័ក្តិសមពីដំបូង ដើម្បីសន្សំពេលវេលា និងធនធាន មុននឹងបន្តអញ្ជើញបេក្ខជនដែលសក្តានុពលបំផុតទៅកាន់ដំណាក់កាលសម្ភាសន៍ផ្ទាល់ ឬដំណាក់កាលបច្ចេកទេសផ្សេងទៀត។ បន្ទាប់ពីបានឆ្លងផុតដំណាក់កាលនេះ ដែលធ្វើឡើងដោយផ្នែកធនធានមនុស្ស បេក្ខជនដែលមានសក្តានុពលនឹងឈានដល់ដំណាក់កាលបន្ទាប់គឺ ការសម្ភាសន៍ផ្ទាល់ជាមួយអ្នកគ្រប់គ្រងតាមផ្នែក។ ក្នុងដំណាក់កាលនេះ បេក្ខជននឹងត្រូវបានសម្ភាសន៍ដោយផ្ទាល់ជាមួយ ប្រធានផ្នែក ឬអ្នកគ្រប់គ្រងផ្ទាល់ ដែលពួកគេនឹងត្រូវធ្វើការជាមួយ ប្រសិនបើត្រូវបានជ្រើសរើស។ អ្នកគ្រប់គ្រងទាំងនេះមានការយល់ដឹងស៊ីជម្រៅអំពីតម្រូវការជាក់ស្តែងនៃមុខតំណែង និងជំនាញចាំបាច់។ ដំណាក់កាលនេះផ្តោតសំខាន់លើការវាយតម្លៃយ៉ាងដិតដល់នូវជំនាញបច្ចេកទេសជាក់លាក់ បទពិសោធន៍ពាក់ព័ន្ធ និងសមត្ថភាពដោះស្រាយបញ្ហា។ ហើយអ្នកគ្រប់គ្រងនឹងសួរសំណួរលម្អិតទាក់ទងនឹងចំណេះដឹង និងជំនាញបច្ចេកទេសដែលពាក់ព័ន្ធដោយផ្ទាល់ទៅនឹងតួនាទី។ ហើយពួកគេនឹងសួរពីសំណួរសុីជម្រៅទៅលើបទពិសោធន៍ការងារកន្លងមករបស់បេក្ខជន ដោយសួរពីគម្រោងដែលបានធ្វើ ទំនួលខុសត្រូវជាក់លាក់ និងសមិទ្ធផលដែលសម្រេចបាន។ សំណួរជាច្រើននឹងត្រូវបានសួរដើម្បីវាយតម្លៃពីរបៀបដែលបេក្ខជនវិភាគបញ្ហា គិតរកដំណោះស្រាយប្រកបដោយប្រសិទ្ធភាព និងចាត់វិធានការជាក់ស្តែង។ ការសម្ភាសន៍នេះមានសារៈសំខាន់ណាស់ ព្រោះវាជាឱកាសសម្រាប់អ្នកគ្រប់គ្រងផ្នែកក្នុងការវាយតម្លៃផ្ទាល់នូវសមត្ថភាព និងភាពស័ក្តិសមរបស់បេក្ខជនចំពោះតួនាទី និងក្រុមការងាររបស់ពួកគេ។ បន្ទាប់ពីបេក្ខជនបានឆ្លងកាត់ការសម្ភាសន៍ជាមួយអ្នកគ្រប់គ្រងផ្នែករួចហើយ ពួកគេនឹងត្រូវបន្តទៅកាន់ដំណាក់កាលសម្ភាសន៍ជាមួយផ្នែកធនធានមនុស្ស។ ហើយការសម្ភាសន៍នេះត្រូវបានធ្វើឡើងដោយក្រុមការងារ នាយកដ្ឋានធនធានមនុស្សរបស់ក្រុមហ៊ុន។ គោលបំណងនៃការសម្ភាសន៍នេះគឺដើម្បីវាយតម្លៃបេក្ខជនក្នុងទិដ្ឋភាពទូលំទូលាយ ដែលលើសពីជំនាញបច្ចេកទេស។ ហើយផ្នែកធនធានមនុស្សនឹងពិនិត្យមើលពី ភាពសមស្របនឹងវប្បធម៌ក្រុមហ៊ុន ភាពជាអ្នកដឹកនាំ និងជំនាញផ្សេងៗទៀត។ ភាពសមស្របនឹងវប្បធម៌ក្រុមហ៊ុន សំដៅលើថាតើបុគ្គលិកលក្ខណៈ និងតម្លៃរបស់បេក្ខជនស៊ីគ្នាទៅនឹងវប្បធម៌ការងារ និងបរិយាកាសរបស់ក្រុមហ៊ុនដែរឬទេ? នេះជួយធានាថាបេក្ខជនអាចធ្វើការដោយរីករាយ និងចុះសម្រុងជាមួយក្រុមការងារ។ សម្រាប់មុខតំណែងមួយចំនួន ផ្នែកធនធានមនុស្ស អាចវាយតម្លៃពីសមត្ថភាពដឹកនាំ ការចេះផ្ដល់យោបល់ និងការជំរុញទឹកចិត្តអ្នកដទៃ។ ជំនាញទន់ ដូចជា ជំនាញទំនាក់ទំនង របៀបនិយាយស្ដី ការស្ដាប់ ជំនាញដោះស្រាយបញ្ហា របៀបគិត និងសម្រេចចិត្ត ភាពបត់បែន ការសម្របខ្លួនទៅនឹងការផ្លាស់ប្ដូរ ឬ ការធ្វើការជាក្រុម និងសីលធម៌ការងារជាដើម។ HR ក៏នឹងពិភាក្សាលម្អិតអំពី លក្ខខណ្ឌការងារ ដូចជាម៉ោងធ្វើការ ថ្ងៃឈប់សម្រាក អត្ថប្រយោជន៍ ដូចជាប្រាក់ខែ ប្រាក់លើកទឹកចិត្ត ការធានារ៉ាប់រង សុខភាព និងការរំពឹងទុកផ្សេងៗដែលក្រុមហ៊ុនមានចំពោះបុគ្គលិក។ ហើយនេះជាឱកាសសម្រាប់បេក្ខជនក្នុងការសួរសំណួរ និងស្វែងយល់ឲ្យបានច្បាស់លាស់មុនពេលសម្រេចចិត្តធ្វើការផងដែរ។ ក្នុងដំណើរការជ្រើសរើសបុគ្គលិកបច្ចុប្បន្ន ក្រុមហ៊ុនជាច្រើនបានចាប់ផ្ដើមប្រើប្រាស់ការធ្វើតេស្តបន្ថែម ដើម្បីវាយតម្លៃបេក្ខជនឲ្យកាន់តែស៊ីជម្រៅផងដែរ។ ការធ្វើតេស្តទាំងនេះត្រូវបានអនុវត្តជាទូទៅដោយ ក្រុមហ៊ុនធំៗ ឬក្រុមហ៊ុនបច្ចេកវិទ្យា ដែលមានតម្រូវការខ្ពស់ចំពោះសមត្ថភាពជាក់លាក់ និងចង់ជ្រើសរើសបុគ្គលិកដែលមានគុណភាពពិតប្រាកដ។ ចំពោះ តេស្តសរសេរ តេស្តប្រភេទនេះត្រូវបានរៀបចំឡើងដើម្បីវាយតម្លៃសមត្ថភាពយល់ដឹង និងចំណេះដឹងទូទៅរបស់បេក្ខជន។ តេស្តនេះជួយក្រុមហ៊ុនមើលឃើញពីសក្តានុពលរបស់បេក្ខជនក្នុងការរៀនសូត្រ និងការសម្របខ្លួនទៅនឹងបញ្ហាថ្មីៗ។ រីឯតេស្តចំណេះដឹងទូទៅ គឺសម្រាប់វាយតម្លៃចំណេះដឹងមូលដ្ឋានរបស់បេក្ខជនដែលទាក់ទងនឹងវិស័យការងារ ឬព័ត៌មានទូទៅក្នុងសង្គម។ ការតេស្តដោយអនុវត្តជំនាញជាក់លាក់ នេះគឺជាការអនុវត្តជាក់ស្ដែងមួយដើម្បីឲ្យបេក្ខជនបង្ហាញពីជំនាញដែលពួកគេមានដោយផ្ទាល់។ វាក៏ជួយក្រុមហ៊ុនវាយតម្លៃសមត្ថភាពក្នុងការអនុវត្តការងារជាក់ស្តែងផងដែរ។ រីឯការតេស្តផ្នែកចិត្តសាស្ត្រ តេស្តនេះមានលក្ខណៈពិសេស ដោយត្រូវបានប្រើប្រាស់ដើម្បីវាយតម្លៃទិដ្ឋភាពផ្លូវចិត្ត និងបុគ្គលិកលក្ខណៈរបស់បេក្ខជន។ គោលបំណងគឺដើម្បីវាយតម្លៃ បុគ្គលិកលក្ខណៈ សក្តានុពល ភាពឆ្លាតវៃផ្នែកអារម្មណ៍ និងភាពស័ក្តិសមនឹងតួនាទី។ ការធ្វើតេស្តទាំងនេះជួយក្រុមហ៊ុនទទួលបានទិន្នន័យជាក់ស្តែង និងគោលបំណងបន្ថែម ដើម្បីធ្វើការសម្រេចចិត្តជ្រើសរើសបុគ្គលិកបានកាន់តែត្រឹមត្រូវ និងកាត់បន្ថយហានិភ័យក្នុងការជ្រើសរើសបុគ្គលិកមិនស័ក្តិសម។ ក្រៅពីជំនាញបច្ចេកទេស ក្រុមហ៊ុនបច្ចុប្បន្នក៏បានយកចិត្តទុកដាក់យ៉ាងខ្លាំងទៅលើទិដ្ឋភាពសំខាន់ពីរទៀតគឺ ជំនាញទន់ និងវប្បធម៌ក្រុមហ៊ុនផងដែរ។ ក្រុមហ៊ុនយល់ដឹងថា ក្រៅពីជំនាញបច្ចេកទេស ជំនាញទន់ក៏ជាកត្តាសំខាន់បំផុតសម្រាប់ភាពជោគជ័យក្នុងអាជីពផងដែរ។ ពួកគេវាយតម្លៃពី ការទំនាក់ទំនង ការដោះស្រាយបញ្ហា ភាពជាអ្នកដឹកនាំ ភាពបត់បែន និងការធ្វើការជាក្រុម។ បន្ថែមពីនេះ ក្រុមហ៊ុនក៏ពិនិត្យមើលយ៉ាងដិតដល់ថាតើបេក្ខជនស័ក្តិសមនឹងវប្បធម៌ក្រុមហ៊ុន ឬអត់ផងដែរ។ នេះរួមបញ្ចូលទាំងតម្លៃ អាកប្បកិរិយា និងបរិយាកាសរួមនៃការងារ។ ការជ្រើសរើសបុគ្គលិកដែលស័ក្តិសមនឹងវប្បធម៌ក្រុមហ៊ុនជួយធានាការរួមរស់ជាមួយគ្នាប្រកបដោយភាពសុខដុមរមនា ផលិតភាពការងារខ្ពស់ និងការរក្សាបុគ្គលិកបានយូរអង្វែង។ ដើម្បីទទួលបានការវាយតម្លៃដ៏ទូលំទូលាយ និងកាត់បន្ថយភាពលំអៀង ក្រុមហ៊ុនជាច្រើនបានប្ដូរមកប្រើប្រាស់វិធីសាស្ត្រក្រុមសម្ភាសន៍។ ការចូលរួមរបស់មនុស្សច្រើននាក់ ដែលជារឿយៗ មានមនុស្សច្រើននាក់ (ឧទាហរណ៍៖ ប្រធានផ្នែក HR អ្នកគ្រប់គ្រងផ្នែកផ្ទាល់ និងសមាជិកក្រុមជាន់ខ្ពស់) ចូលរួមក្នុងការសម្ភាសន៍តែម្ដង។ គោលបំណងនៃការធ្វើបែបនេះគឺដើម្បីទទួលបានមតិយោបល់ចម្រុះ និងការវាយតម្លៃដ៏ទូលំទូលាយពីទស្សនៈផ្សេងៗគ្នា។ អ្នកសម្ភាសន៍ម្នាក់ៗអាចផ្តោតលើទិដ្ឋភាពខុសៗគ្នា ដែលធ្វើឲ្យការសម្រេចចិត្តជ្រើសរើសកាន់តែមានភាពសុក្រឹត និងយុត្តិធម៌។ ចំពោះ ការវិវត្តន៍ដ៏គួរឲ្យកត់សម្គាល់ក្នុងការសរសេរប្រវត្តិរូបសង្ខេប និងការសម្ភាសន៍ការងារនៅកម្ពុជា គឺត្រូវបានជំរុញដោយកត្តាសំខាន់ៗជាច្រើន ដែលបានផ្លាស់ប្ដូររូបរាងទីផ្សារការងារទាំងមូល។ ហើយកំណើនសេដ្ឋកិច្ចដ៏លឿនរបស់កម្ពុជា បានដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញការវិវត្តន៍នៃទីផ្សារការងារនេះ។ ជាមួយគ្នានោះដែរ ការកើនឡើងនូវក្រុមហ៊ុនបរទេស និងក្រុមហ៊ុនពហុជាតិសាសន៍ ដែលមកបោះទុនវិនិយោគនៅកម្ពុជា ក៏បាននាំមកនូវការផ្លាស់ប្ដូរដ៏ធំផងដែរ។ ក្រុមហ៊ុនទាំងនេះបាននាំយកមកជាមួយនូវស្តង់ដារ និងការអនុវត្តល្អៗពីបរទេស ដែលខុសពីអ្វីដែលធ្លាប់មានពីមុន។ ពួកគេទាមទារនូវបុគ្គលិកដែលមានសមត្ថភាពខ្ពស់ ទាំងជំនាញបច្ចេកទេស និងជំនាញទន់។ លើសពីនេះ ពួកគេក៏បាននាំមកនូវដំណើរការជ្រើសរើសបុគ្គលិកប្រកបដោយវិជ្ជាជីវៈ និងមានលក្ខណៈស្តង់ដារជាងមុន ដោយមិនផ្អែកលើចំណាប់អារម្មណ៍ផ្ទាល់ខ្លួន ឬទំនាក់ទំនងឡើយ។ នេះបានធ្វើឲ្យបេក្ខជនត្រូវបង្ខំចិត្តរៀបចំខ្លួនឲ្យបានល្អប្រសើរ ដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សារការងារដែលកំពុងប្រកួតប្រជែងនេះ។ ហើយបច្ចេកវិទ្យាក៏បានដើរតួនាទីយ៉ាងសំខាន់ក្នុងការកែប្រែមុខមាត់ទីផ្សារការងារនៅកម្ពុជាផងដែរ។ តួយ៉ាងការប្រើប្រាស់អ៊ីនធឺណិត និងការកើនឡើងនៃវេទិកាស្វែងរកការងារអនឡាញ បានធ្វើឲ្យការស្វែងរក និងការដាក់ពាក្យការងារមានភាពងាយស្រួលជាងមុនឆ្ងាយ។ លើសពីនេះ ប្រព័ន្ធផ្សព្វផ្សាយសង្គម ក៏បានក្លាយជាឧបករណ៍ដ៏មានប្រសិទ្ធភាពសម្រាប់ក្រុមហ៊ុនក្នុងការផ្សព្វផ្សាយដំណឹងជ្រើសរើសបុគ្គលិក និងសម្រាប់បេក្ខជនក្នុងការស្វែងរកឱកាសផងដែរ។ ហើយការផ្លាស់ប្ដូរមកកាន់ប្រព័ន្ធឌីជីថលបានធ្វើឲ្យដំណើរការស្វែងរកការងារ និងជ្រើសរើសបុគ្គលិកកាន់តែមានភាពរហ័សរហួន។ ដោយក្រុមហ៊ុនអាចឈានទៅដល់ការជ្រើសរើសបេក្ខជនបានកាន់តែច្រើន ហើយបេក្ខជនក៏អាចដាក់ពាក្យបានយ៉ាងឆាប់រហ័ស ដោយមិនចាំបាច់ធ្វើដំណើរផ្ទាល់ផងដែរ។ ការរីកចម្រើននៃវិស័យអប់រំនៅកម្ពុជាបានបណ្តាលឲ្យចំនួននិស្សិតបញ្ចប់ការសិក្សាថ្នាក់ឧត្តមសិក្សាដែលមានជំនាញ និងចំណេះដឹងទូលំទូលាយបានកើនឡើងគួរឲ្យកត់សម្គាល់។ និស្សិតជាច្រើនបានបន្តការសិក្សារហូតដល់ថ្នាក់បរិញ្ញាបត្រ អនុបណ្ឌិត ឬបណ្ឌិត ហើយមានជំនាញច្បាស់លាស់ក្នុងវិស័យផ្សេងៗ។ ជាលទ្ធផល ការកើនឡើងនៃចំនួនអ្នកស្វែងរកការងារដែលមានគុណវុឌ្ឍិខ្ពស់នេះ បានធ្វើឲ្យការប្រកួតប្រជែងនៅក្នុងទីផ្សារការងារកាន់តែខ្លាំងក្លា។ ក្រុមហ៊ុនមានជម្រើសកាន់តែច្រើន ហើយទាមទារបុគ្គលិកដែលមានសមត្ថភាពខ្ពស់។ ដូច្នេះ បេក្ខជនត្រូវតែរៀបចំខ្លួនឲ្យបានល្អប្រសើរ ដើម្បីអាចលេចធ្លោជាងបេក្ខជនដទៃ។ នេះរួមបញ្ចូលទាំងការសរសេរ CV ដែលមានគុណភាព បង្ហាញពីសមិទ្ធផល និងជំនាញច្បាស់លាស់ និងការត្រៀមសម្ភាសន៍ឲ្យបានម៉ត់ចត់ (អាចឆ្លើយសំណួរលំបាកៗ និងបង្ហាញពីសមត្ថភាពពិតប្រាកដ)។ ក្រុមហ៊ុននៅកម្ពុជាបច្ចុប្បន្នបានផ្លាស់ប្តូរផ្នត់គំនិតយ៉ាងខ្លាំង ដោយបានយល់ដឹងច្បាស់ពីសារៈសំខាន់នៃផ្នែកធនធានមនុស្ស ក្នុងដំណើរការជ្រើសរើសបុគ្គលិក។ ពីមុន ការជ្រើសរើសបុគ្គលិកអាចត្រូវបានធ្វើឡើងដោយម្ចាស់ ឬអ្នកគ្រប់គ្រងផ្ទាល់ ដែលមិនមានជំនាញច្បាស់លាស់ផ្នែកធនធានមនុស្ស។ ប៉ុន្តែឥឡូវនេះ ក្រុមហ៊ុនបានដឹងថា ការជ្រើសរើសបុគ្គលិកដែលមានសមត្ថភាព និងស័ក្តិសមនឹងតម្រូវការក្រុមហ៊ុន គឺជាកត្តាគន្លឹះដើម្បីជំរុញកំណើន និងនិរន្តរភាពអាជីវកម្ម។ ជាលទ្ធផល នាយកដ្ឋានធនធានមនុស្ស បានដើរតួនាទីកាន់តែសំខាន់ និងមានជំនាញវិជ្ជាជីវៈខ្ពស់ក្នុងការរៀបចំដំណើរការជ្រើសរើស។ ពួកគេលែងគ្រាន់តែជាអ្នកត្រួតពិនិត្យឯកសារទៀតហើយ តែបានក្លាយជាអ្នកជំនាញដែលរៀបចំដំណើរការជ្រើសរើសប្រកបដោយប្រសិទ្ធភាព និងយុត្តិធម៌ ដោយប្រើប្រាស់វិធីសាស្ត្រទំនើបៗដើម្បីវាយតម្លៃបេក្ខជន។ ការវិវត្តន៍នៃការជ្រើសរើសបុគ្គលិកនៅកម្ពុជាក៏ត្រូវបានជំរុញយ៉ាងខ្លាំងដោយស្តង់ដារអន្តរជាតិ និងដំណើរការនៃសាកលភាវូបនីយកម្មផងដែរ។ ហើយការដែលកម្ពុជាបានរួមបញ្ចូលខ្លួនទៅក្នុងសហគមន៍សេដ្ឋកិច្ចអាស៊ាន និងសេដ្ឋកិច្ចពិភពលោក បានបង្ខំឲ្យក្រុមហ៊ុននានាផ្លាស់ប្ដូររបៀបធ្វើការរបស់ពួកគេ។ ដើម្បីអាចប្រកួតប្រជែងបាន ពួកគេត្រូវអនុវត្តតាមស្តង់ដារ និងវិធីសាស្រ្តជ្រើសរើសបុគ្គលិកដែលត្រូវបានទទួលស្គាល់ជាសាកល។ នេះគឺដើម្បី ធានាបាននូវគុណភាពបុគ្គលិកល្អប្រសើរ និងរក្សាភាពប្រកួតប្រជែង។ ក្រុមហ៊ុនត្រូវការបុគ្គលិកដែលមានសមត្ថភាព និងជំនាញស្របតាមស្តង់ដារអន្តរជាតិ ដើម្បីបំពេញការងារប្រកបដោយប្រសិទ្ធភាព។ រក្សាភាពប្រកួតប្រជែង ទាំងនៅក្នុងទីផ្សារក្នុងស្រុក ជាមួយក្រុមហ៊ុនបរទេស និងទីផ្សារអន្តរជាតិ នៅពេលពង្រីកអាជីវកម្ម។ ដូច្នេះហើយ ក្រុមហ៊ុនខ្មែរជាច្រើនបានចាប់ផ្ដើមប្ដូរមកប្រើប្រាស់របៀបសរសេរប្រវត្តិរូបសង្ខេប និងវិធីសម្ភាសន៍បែបទំនើបដូចក្រុមហ៊ុនអន្តរជាតិផងដែរ។